នៅក្នុងយុគសម័យឌីជីថលដែលការប្រើប្រាស់បណ្តាញសង្គមមានការកើនឡើងខ្លាំង អាជីពជាអ្នករៀបចំតុបតែងម្ហូបអាហារ និងអ្នកបង្កើតមាតិកាម្ហូបអាហារ បានក្លាយជាការងារដ៏ពេញនិយម និងមានសក្តានុពលខ្ពស់នៅកម្ពុជា។ ការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ខ្មែរដែលចូលចិត្តទស្សនារូបភាព និងវីដេអូម្ហូបអាហារតាមរយៈ Facebook, TikTok និង Instagram បានជំរុញឱ្យមានតម្រូវការអ្នកជំនាញផ្នែកនេះកាន់តែច្រើន។ អាជីពនេះមិនត្រឹមតែតម្រូវឱ្យមានជំនាញចម្អិនម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការសិល្បៈក្នុងការរៀបចំឱ្យម្ហូបអាហារមើលទៅគួរឱ្យចង់ញ៉ាំបំផុតតាមរយៈឡេនកាមេរ៉ា។ ក្រុមហ៊ុនផលិតផលគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋានធំៗនៅកម្ពុជា កំពុងស្វែងរកអ្នកតុបតែងម្ហូបអាហារដើម្បីជួយលើកកម្ពស់អាជីវកម្មរបស់ពួកគេឱ្យកាន់តែមានភាពទាក់ទាញ។ ការកកើតឡើងនៃកម្មវិធីដឹកជញ្ជូនម្ហូបអាហារ បានធ្វើឱ្យការថតរូបម្ហូបអាហារដែលរៀបចំបានស្អាត ក្លាយជាកត្តាសម្រេចចិត្តដ៏សំខាន់សម្រាប់អតិថិជនក្នុងការបញ្ជាទិញ។ អ្នកបង្កើតមាតិកាម្ហូបអាហារខ្មែរដើរតួជាអ្នកផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារខ្មែរទៅកាន់ពិភពលោក តាមរយៈការផលិតវីដេអូដែលមានគុណភាពខ្ពស់ និងមានលក្ខណៈច្នៃប្រឌិត។ វិស័យនេះបានបើកឱកាសឱ្យយុវជនដែលមានចំណូលចិត្តផ្នែកចម្អិនម្ហូប និងការថតរូប អាចបំប្លែងចំណង់ចំណូលចិត្តរបស់ពួកគេឱ្យទៅជាអាជីពដែលរកចំណូលបានយ៉ាងច្រើន។ ការរីកចម្រើននៃវិស័យទេសចរណ៍ និងអាជីវកម្មម្ហូបអាហារបានធ្វើឱ្យការតុបតែងម្ហូប ក្លាយជាសេវាកម្មដែលមិនអាចខ្វះបានសម្រាប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម។ អ្នកបង្កើតមាតិកាម្ហូបអាហារនៅកម្ពុជាកំពុងវិវត្តខ្លួនពីការថតវីដេអូធម្មតា មកជាការផលិតវីដេអូដែលមានសាច់រឿង និងបច្ចេកទេសកាត់តកម្រិតអាជីព។ ការបង្កើតសហគមន៍អ្នកចូលចិត្តម្ហូបអាហារតាមអនឡាញ បានជួយឱ្យអាជីពនេះកាន់តែមានឥទ្ធិពល និងមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងសង្គមខ្មែរ។ ជំនាញចម្បងរបស់អ្នកតុបតែងម្ហូបគឺការយល់ដឹងអំពីពណ៌ និងតុល្យភាពនៃគ្រឿងផ្សំដែលត្រូវបានដាក់បញ្ជូលគ្នានៅក្នុងចាន ដើម្បីបង្កើតជារូបភាពដែលមានសោភ័ណភាព។ ពួកគេត្រូវមានបច្ចេកទេសពិសេសក្នុងការរក្សាភាពស្រស់របស់បន្លែ និងពណ៌របស់សាច់ឱ្យមើលទៅមានសំណើម និងគួរឱ្យចង់បរិភោគ ទោះបីជាត្រូវថតក្រោមពន្លឺភ្លើងក្ដៅរយៈពេលយូរក៏ដោយ។ ការប្រើប្រាស់សម្ភារៈតុបតែង ដូចជាកម្រាលតុ ចាន ស្លាបព្រា និងផ្កាជ័រ ត្រូវតែជ្រើសរើសឱ្យស្របតាមប្រធានបទនៃម្ហូប និងចំណង់ចំណូលចិត្តរបស់ទស្សនិកជនគោលដៅ។ អ្នកតុបតែងម្ហូបអាហារអាជីពត្រូវយល់ដឹងអំពីទិសដៅនៃពន្លឺ និងរបៀបដែលពន្លឺជះទៅលើផ្ទៃម្ហូប ដើម្បីឱ្យរូបភាពចេញមកមានជម្រៅ និងភាពច្បាស់ល្អ។ ការប្រើប្រាស់ឧបករណ៍ជំនួយដូចជា កន្ត្រៃតូចៗ ដង្កៀប និងបំពង់បាញ់ទឹក គឺជាបច្ចេកទេសចាំបាច់ក្នុងការរៀបចំគ្រឿងផ្សំតូចៗឱ្យចំទីតាំងដែលចង់បាន។ ពួកគេត្រូវមានចំណេះដឹងអំពីវិទ្យាសាស្ត្រម្ហូបអាហារ ដើម្បីដឹងថាគ្រឿងផ្សំណាខ្លះដែលអាចមានប្រតិកម្មជាមួយគ្នា ឬងាយនឹងរលាយនៅពេលដាក់តុបតែងចោលយូរ។ ការរៀបចំម្ហូបខ្មែរបែបសម័យថ្មី តម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់ក្នុងការរក្សាអត្តសញ្ញាណខ្មែរ ផង និងភាពទាន់សម័យ ផង។ អ្នកតុបតែងម្ហូបត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកថតរូប ដើម្បីធានាថាគ្រប់ជ្រុងនៃម្ហូបត្រូវបានបង្ហាញចេញមកយ៉ាងល្អឥតខ្ចោះ។ ការរៀបចំឱ្យមានផ្សែងចេញពីម្ហូបក្តៅៗ ឬតំណក់ទឹកនៅលើកែវភេសជ្ជៈត្រជាក់ៗ គឺជាបច្ចេកទេសសិល្បៈដែលទាក់ទាញភ្នែកអ្នកទស្សនាបានយ៉ាងមានប្រសិទ្ធភាព។ ភាពអត់ធ្មត់ និងភាពហ្មត់ចត់បំផុតគឺជាគន្លឹះនៃភាពជោគជ័យ ព្រោះការរៀបចំម្ហូបមួយចានអាចចំណាយពេលរាប់ម៉ោងដើម្បីទទួលបានរូបភាពតែមួយសន្លឹក។ អ្នកបង្កើតមាតិកាម្ហូបអាហារត្រូវមានសមត្ថភាពក្នុងការសរសេរស្គ្រីប ដែលមានភាពទាក់ទាញ និងផ្តល់ព័ត៌មានមានប្រយោជន៍ដល់អ្នកទស្សនា។ ការយល់ដឹងអំពីក្បួនប្រើប្រាស់នៃផ្លេតហ្វមនីមួយៗ ជួយឱ្យវីដេអូម្ហូបអាហារអាចទៅដល់អ្នកទស្សនាបានកាន់តែច្រើន និងមានប្រសិទ្ធភាព។ ការប្រើប្រាស់បច្ចេកទេស ASMR ឬសំឡេងនៃការចម្អិនម្ហូប ដូចជាសំឡេងបំពង ឬសំឡេងហាន់បន្លែ បានក្លាយជាចំណុចទាក់ទាញដ៏សំខាន់ក្នុងមាតិកាម្ហូបអាហារខ្មែរ។ អ្នកបង្កើតមាតិកាត្រូវមានជំនាញក្នុងការកាត់តវីដេអូ ដោយប្រើប្រាស់តន្ត្រី និងបែបផែនពិសេសៗដើម្បីបង្កើនភាពជក់ចិត្ត។ ការឆ្លើយតបទៅនឹងមតិយោបល់ និងការបង្កើតទំនាក់ទំនងជាមួយអ្នកគាំទ្រ ជួយឱ្យឆានែលម្ហូបអាហារមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ ការជ្រើសរើសប្រធានបទដែលកំពុងមានប្រជាប្រិយភាព និងការបង្កើតមុខម្ហូបប្លែកៗ គឺជាយុទ្ធសាស្ត្រដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ។ អ្នកបង្កើតមាតិកាត្រូវចេះប្រើប្រាស់ឧបករណ៍ថតរូប និងវីដេអូកម្រិតខ្ពស់ ឬសូម្បីតែទូរស័ព្ទដៃស្មាតហ្វូនឱ្យអស់ពីសក្តានុពលរបស់វា។ ការចែករំលែករូបមន្តម្ហូបអាហារដែលងាយស្រួលធ្វើតាម និងការផ្ដល់គន្លឹះក្នុងផ្ទះបាយ ជួយឱ្យមាតិកាកាន់តែមានតម្លៃ និងត្រូវបានគេចែករំលែកបន្តច្រើន។ ការសហការជាមួយអ្នកបង្កើតមាតិកាផ្សេងទៀត គឺជាវិធីសាស្ត្រដ៏ល្អក្នុងការបង្កើនចំនួនអ្នកតាមដាន និងផ្លាស់ប្តូរបទពិសោធន៍។ ភាពទៀងទាត់ក្នុងការបង្ហោះមាតិកា និងការរក្សាគុណភាពឱ្យបានល្អជានិច្ច គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តជាមួយទស្សនិកជន។ ប្រភពចំណូលចម្បងរបស់អ្នកបង្កើតមាតិកាម្ហូបអាហារបានមកពីការសហការផ្សព្វផ្សាយផលិតផល ឱ្យក្រុមហ៊ុនគ្រឿងទេស និងសម្ភារៈផ្ទះបាយ។ អ្នកតុបតែងម្ហូបអាហារអាចរកចំណូលបានពីការជួលជាគម្រោង សម្រាប់កិច្ចការថតរូបផ្សាយពាណិជ្ជកម្មខ្នាតធំ។ ការបង្កើតវគ្គបណ្តុះបណ្តាលអនឡាញ ឬការលក់សៀវភៅរូបមន្តម្ហូបអាហារឌីជីថល គឺជាប្រភពចំណូលបន្ថែមដ៏មានប្រសិទ្ធភាព។ អ្នកបង្កើតមាតិកាដែលមានឥទ្ធិពល អាចទទួលបានកម្រៃជើងសារពីការណែនាំផលិតផល តាមរយៈតំណភ្ជាប់ទិញទំនិញ។ ការធ្វើជាទូតសុឆន្ទៈ ឱ្យក្រុមហ៊ុនម្ហូបអាហារ ផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ គណនេយ្យករ ឬអ្នកគ្រប់គ្រងផ្ទាល់ខ្លួន អាចជួយឱ្យអ្នកបង្កើតមាតិកាផ្តោតលើការផលិតបានពេញលេញ ខណៈដែលកិច្ចសន្យាពាណិជ្ជកម្មត្រូវបានចរចាដោយវិជ្ជាជីវៈ។ ការយល់ដឹងអំពីតម្លៃទីផ្សារ និងការរៀបចំកញ្ចប់សេវាកម្ម ច្បាស់លាស់ ជួយឱ្យការចរចាជាមួយអតិថិជនមានភាពរលូន និងមានតម្លាភាព។ ការផលិតមាតិកាដែលមានគុណភាពខ្ពស់ជួយទាក់ទាញភ្នាក់ងារផ្សព្វផ្សាយ ឱ្យមករកការសហការដោយមិនបាច់ចំណាយកម្លាំងស្វែងរកច្រើន។ ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងចម្អិនម្ហូប ឬការបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ ជួយបង្កើនតម្លៃខ្លួន និងភាពជឿជាក់លើវិជ្ជាជីវៈ។ ភាពស្មោះត្រង់ចំពោះអ្នកទស្សនាតាមរយៈការផ្តល់មតិយោបល់ពិតប្រាកដលើផលិតផល គឺជាគន្លឹះដើម្បីរក្សាភាពជោគជ័យយូរអង្វែងក្នុងអាជីព។ ការរក្សាបាននូវអនាម័យខ្ពស់ក្នុងកំឡុងពេលថត និងការបង្ហាញពីការរៀបចំអាហារដែលស្អាតបាត គឺជាក្រមសីលធម៌ដែលមិនអាចខ្វះបាន។ អ្នកបង្កើតមាតិកាត្រូវផ្តល់តម្លៃដល់កម្មសិទ្ធិបញ្ញា ដោយមិនត្រូវលួចចម្លងស្នាដៃ ឬរូបមន្តរបស់អ្នកដទៃដោយមិនបានបញ្ជាក់ប្រភពឡើយ។ ភាពច្នៃប្រឌិតក្នុងការបំប្លែងមុខម្ហូបសាមញ្ញៗឱ្យទៅជាសិល្បៈដែលគួរឱ្យចាប់អារម្មណ៍ បង្ហាញពីសមត្ថភាពពិតប្រាកដរបស់អ្នកតុបតែងម្ហូប។ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីគាំទ្រកសិករខ្មែរ គឺជាផ្នែកមួយនៃការបង្ហាញមនសិការសង្គមតាមរយៈមាតិកាម្ហូបអាហារ។ អ្នកតុបតែងម្ហូបត្រូវមានភាពបត់បែនខ្ពស់ក្នុងការកែច្នៃសម្ភារៈជុំវិញខ្លួនមកប្រើប្រាស់ជាគ្រឿងតុបតែង ដើម្បីកាត់បន្ថយចំណាយ និងបង្កើតភាពប្លែក។ ការបង្ហាញពីភាពបរាជ័យ ឬកំហុសឆ្គងក្នុងការធ្វើម្ហូប ជួយឱ្យមាតិកាមើលទៅមានភាពពិតប្រាកដ និងកំប្លែងសម្រាប់អ្នកទស្សនា។ អ្នកបង្កើតមាតិកាត្រូវមានការទទួលខុសត្រូវខ្ពស់លើព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ជាពិសេសពាក់ព័ន្ធនឹងសុខភាព និងអាហារូបត្ថម្ភ។ ការបណ្តុះស្មារតីស្រឡាញ់សិល្បៈម្ហូបអាហារដល់យុវជនជំនាន់ក្រោយ គឺជាការរួមចំណែកកសាងធនធានមនុស្សក្នុងវិស័យច្នៃប្រឌិត។ ភាពម៉ឺងម៉ាត់ក្នុងការបំពេញការងារឱ្យទាន់កាលកំណត់របស់អតិថិជន បង្ហាញពីភាពជាអ្នកវិជ្ជាជីវៈដែលមានការទទួលខុសត្រូវខ្ពស់។ ការរក្សានូវអត្តសញ្ញាណផ្ទាល់ខ្លួន ជួយឱ្យអ្នកបង្កើតមាតិកាមិនងាយនឹងត្រូវគេជំនួសបាននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែង។ ការចំណាយដើមទុនខ្ពស់លើសម្ភារៈថតរូប និងគ្រឿងផ្សំម្ហូបអាហារដែលមានគុណភាព គឺជាបញ្ហាប្រឈមដំបូងសម្រាប់អ្នកទើបចាប់ផ្តើម។ ការខិតខំផលិតមាតិកាដែលចំណាយពេលយូរ ប៉ុន្តែទទួលបានចំនួនអ្នកទស្សនាតិចតួច អាចបង្កជាភាពបាក់ទឹកចិត្តសម្រាប់អ្នកបង្កើតមាតិកាថ្មីថ្មោង។ អ្នកតុបតែងម្ហូបត្រូវប្រឈមនឹងសម្ពាធពេលវេលា ក្នុងការរៀបចំម្ហូបឱ្យរួចរាល់មុនពេលដែលសាច់ ឬបន្លែប្រែពណ៌ ឬស្រពោន។ ការផ្លាស់ប្តូរឥតឈប់ឈរនៃនិន្នាការបណ្តាញសង្គម តម្រូវឱ្យអ្នកបង្កើតមាតិកាត្រូវរៀនសូត្រ និងអភិវឌ្ឍខ្លួនជានិច្ចដើម្បីកុំឱ្យហួសសម័យ។ ការដោះស្រាយជាមួយមតិរិះគន់អវិជ្ជមាន ឬការមាក់ងាយពីអ្នកដទៃ ទាមទារឱ្យមានស្មារតីរឹងមាំ និងការយល់ដឹងពីការគ្រប់គ្រងអារម្មណ៍។ យុទ្ធសាស្ត្រដោះស្រាយបញ្ហាច្នៃប្រឌិត ដូចជាការប្រើប្រាស់សម្ភារៈជំនួសដែលមើលទៅដូចអាហារពិត ជួយឱ្យការថតរូបមានភាពងាយស្រួលជាងមុន។ ការបែងចែកពេលវេលាឱ្យបានច្បាស់លាស់រវាងការផលិត ការកាត់ត និងការឆ្លើយតបអតិថិជន ជួយកាត់បន្ថយភាពនឿយហត់ហួសកម្លាំង។ ការស្វែងរកកន្លែងថតដែលមានពន្លឺធម្មជាតិល្អ ឬការរៀបចំស្ទូឌីយោខ្នាតតូចនៅផ្ទះ គឺជាដំណោះស្រាយដើម្បីកាត់បន្ថយការចំណាយលើកន្លែងជួល។ ការចូលរួមក្នុងសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលអន្តរជាតិជួយឱ្យអ្នកតុបតែងម្ហូបទទួលបានបច្ចេកទេសថ្មីៗដើម្បីជំនះលើដែនកំណត់នៃចំណេះដឹង។ ភាពជឿជាក់លើសមត្ថភាពខ្លួនឯង និងការមិនបោះបង់ចោលក្តីស្រឡាញ់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំនះរាល់ឧបសគ្គក្នុងអាជីព។ នាពេលអនាគត ការប្រើប្រាស់បច្ចេកវិទ្យា Virtual Reality អាចនឹងត្រូវបានដាក់បញ្ចូលក្នុងមាតិកាម្ហូបអាហារ ដើម្បីឱ្យអ្នកទស្សនាមានអារម្មណ៍ដូចជានៅក្បែរម្ហូបនោះពិតៗ។ អាជីពជាអ្នកតុបតែងម្ហូបអាហារនឹងកាន់តែមានលក្ខណៈឯកទេសខ្ពស់ ដូចជាអ្នកជំនាញតុបតែងនំបុ័ង ឬអ្នកជំនាញតុបតែងភេសជ្ជៈជាដើម។ កម្ពុជានឹងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុបតែងអាហារ និងការផលិតមាតិកាម្ហូប ដែលមានស្តង់ដារត្រឹមត្រូវ។ ការរីកចម្រើននៃសេដ្ឋកិច្ចច្នៃប្រឌិត នឹងជំរុញឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្រកាន់តែច្រើនដល់អ្នកបង្កើតមាតិកាម្ហូបអាហារ។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការជួយកាត់តវីដេអូ និងការរៀបចំរូបភាពម្ហូបអាហារ នឹងក្លាយជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាព។ អ្នកបង្កើតមាតិកាម្ហូបអាហារខ្មែរនឹងមានឱកាសកាន់តែច្រើនក្នុងការសហការជាមួយប្រេនលំដាប់ពិភពលោក។ និន្នាការនៃការបរិភោគអាហារសុខភាព និងអាហារសរីរាង្គ នឹងក្លាយជាប្រធានបទក្តៅគគុកនៅក្នុងមាតិកាម្ហូបអាហារនាពេលខាងមុខ។ ការបង្កើតឱ្យមានពានរង្វាន់សម្រាប់អ្នកបង្កើតមាតិកាម្ហូបអាហារឆ្នើមនៅកម្ពុជា នឹងជួយលើកទឹកចិត្តដល់ការផលិតមាតិកាដែលមានគុណភាព។ វិស័យនេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកសាកល្បងម្ហូបអាហារខ្មែរតាមរយៈការផ្សព្វផ្សាយតាមអនឡាញ។ អាជីពក្នុងវិស័យម្ហូបអាហារឌីជីថលនឹងក្លាយជាផ្នែកមួយដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ ប្រសិនបើអ្នកមានក្តីស្រឡាញ់ចំពោះសិល្បៈ និងម្ហូបអាហារ អាជីពជាអ្នកតុបតែង និងបង្កើតមាតិកាម្ហូប គឺជាវិថីដ៏អស្ចារ្យសម្រាប់ការបញ្ចេញសមត្ថភាព។ ការចាប់ផ្តើមថតរូបម្ហូបអាហារដែលអ្នកចម្អិននៅផ្ទះជារៀងរាល់ថ្ងៃ គឺជាការបណ្តុះមូលដ្ឋានគ្រឹះដ៏ល្អបំផុតមួយ។ ការសិក្សាស្វែងយល់ពីរបៀបរៀបចំចាន និងការប្រើប្រាស់ពណ៌ពីអ្នកជំនាញល្បីៗលើពិភពលោក នឹងជួយឱ្យអ្នកមានគំនិតច្នៃប្រឌិតកាន់តែទូលំទូលាយ។ ចូរចាំថា គុណភាពនៃមាតិកាគឺសំខាន់ជាងបរិមាណ ដូច្នេះការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតតូចៗក្នុងវីដេអូគឺជារឿងចាំបាច់។ ការប្រើប្រាស់បច្ចេកទេសថតរូបដែលត្រឹមត្រូវ អាចបំប្លែងម្ហូបធម្មតាឱ្យទៅជាស្នាដៃសិល្បៈដ៏មានតម្លៃបាន។ វិស័យម្ហូបអាហារឌីជីថលនៅកម្ពុជា គឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកដែលហ៊ានសាកល្បង និងហ៊ានធ្វើអ្វីដែលថ្មី។ ការកសាងប្រេនផ្ទាល់ខ្លួន ឱ្យមានភាពរឹងមាំ នឹងនាំឱ្យអ្នកទទួលបានជោគជ័យ និងការគោរពស្រឡាញ់យូរអង្វែង។ អ្នកតុបតែងម្ហូបអាហារ និងអ្នកបង្កើតមាតិកា គឺជាសិល្បករសម័យថ្មីដែលកំពុងលាបពណ៌ឱ្យវិស័យម្ហូបអាហារខ្មែរកាន់តែមានភាពស្រស់បំព្រង។ ការវិនិយោគលើចំណេះដឹង និងបច្ចេកវិទ្យាថតរូប គឺជាការវិនិយោគដែលនឹងផ្តល់ផលចំណេញយ៉ាងច្រើននៅក្នុងអាជីពនាពេលអនាគត។ សរុបមក អាជីពក្នុងវិស័យតុបតែង និងបង្កើតមាតិកាម្ហូបអាហារ គឺជាចំណែកមិនអាចខ្វះបានក្នុងការជំរុញឱ្យវិស័យម្ហូបអាហារខ្មែរឈានទៅមុខយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល។